ពីមុនមក វិទ្យុ ពិតជាប្រព័ន្ធផ្សព្វផ្សាយដ៏សំខាន់បំផុតមួយសម្រាប់ ផ្សព្វផ្សាយតន្ត្រីនៅទូទាំងប្រទេសកម្ពុជា។ ជាពិសេស មុនពេលដែលបច្ចេកវិទ្យា អ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលរីករាលដាល វិទ្យុបានដើរតួនាទីស្នូលក្នុងការនាំយកបទចម្រៀងពីរោះៗទៅកាន់ត្រចៀកអ្នកស្ដាប់គ្រប់ទីកន្លែង។ វាជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការភ្ជាប់សិល្បករទៅនឹងទស្សនិកជនទ្រង់ទ្រាយធំ ដែលធ្វើឲ្យតន្ត្រីក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ អត្ថប្រយោជន៍ដ៏ធំបំផុតមួយនៃវិទ្យុ គឺសមត្ថភាពរបស់វាក្នុងការធ្វើឲ្យមនុស្សអាច ស្តាប់តន្ត្រីបានគ្រប់ទីកន្លែង។ មិនថាអ្នកកំពុងធ្វើការងារស្រែចម្ការ ធ្វើដំណើរតាមឡាន ឬម៉ូតូ អង្គុយលេងនៅផ្ទះ ឬក៏នៅក្នុងទីប្រជុំជនដ៏មមាញឹកនោះទេ ត្រឹមតែមានវិទ្យុមួយគ្រឿង អ្នកអាចរីករាយជាមួយបទចម្រៀងដែលអ្នកចូលចិត្ត។ ភាពងាយស្រួលនេះបានធ្វើឲ្យតន្ត្រីមិនមែនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ តែជាផ្នែកមួយដែលផ្សារភ្ជាប់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងគ្រប់តំបន់ភូមិសាស្ត្រនៃប្រទេស។ វិទ្យុបានដើរតួជា មិត្តភក្តិ ដែលតែងតែនៅក្បែរផ្តល់ភាពសប្បាយរីករាយ និងជួយបន្ធូរអារម្មណ៍ដល់អ្នក។ វិទ្យុជាតិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ផ្សព្វផ្សាយតន្ត្រីជាតិ ឲ្យកាន់តែរីករាលដាលខ្លាំងទ្បើង។ ស្ថានីយវិទ្យុជាច្រើន ជាពិសេសវិទ្យុជាតិកម្ពុជា បានចាក់ផ្សាយបទចម្រៀងខ្មែរគ្រប់ទម្រង់ ទាំងបុរាណ សម័យ រួមទាំងចម្រៀងប្រជាប្រិយ។ វាបានផ្តល់វេទិកាដ៏ធំទូលាយសម្រាប់ សិល្បករខ្មែរ ក្នុងការបញ្ចេញស្នាដៃ និងទទួលបានការគាំទ្រពីមហាជន។ បទចម្រៀងល្បីៗជាច្រើនត្រូវបានគេស្គាល់ និងពេញនិយមតាមរយៈការចាក់ផ្សាយតាមវិទ្យុ ដែលធ្វើឲ្យឈ្មោះសិល្បករ និងបទចម្រៀងរបស់ពួកគេល្បីល្បាញទៅដល់គ្រប់ខេត្តក្រុង។ ក្រៅពីការផ្សព្វផ្សាយ វិទ្យុក៏បានរួមចំណែកយ៉ាងធំធេងដល់ ការអភិវឌ្ឍសិល្បៈតន្ត្រី ផងដែរ។ តាមរយៈការចាក់ផ្សាយបទចម្រៀងចម្រុះ និងការដាក់បញ្ចូលកម្មវិធីដែលនិយាយអំពីប្រវត្តិសិល្បៈតន្ត្រី វិទ្យុបានជួយឲ្យអ្នកស្តាប់យល់ដឹងកាន់តែច្បាស់អំពីភាពសម្បូរបែបនៃតន្ត្រីខ្មែរ។ វាក៏បាន បង្កើតនិន្នាការថ្មីៗក្នុងវិស័យតន្ត្រី ដោយសារតែអ្នកស្តាប់អាចស្គាល់ និងចូលចិត្តបទចម្រៀងថ្មីៗ ដែលត្រូវបានចាក់ផ្សាយញឹកញាប់។ ការប្រកួតប្រជែងក្នុងការបង្កើតបទចម្រៀងល្អៗក៏មានការកើនឡើងដែរ ដើម្បីឲ្យបទចម្រៀងរបស់ពួកគេត្រូវបានស្ថានីយវិទ្យុជ្រើសរើសចាក់ផ្សាយ។ សំខាន់ជាងនេះទៅទៀត វិទ្យុបានដើរតួនាទីដ៏សំខាន់ក្នុងការ រក្សាទុកវប្បធម៌ តន្ត្រី។ បទចម្រៀងបុរាណ និងចម្រៀងមរតកដើមជាច្រើនត្រូវបានថែរក្សា និងចាក់ផ្សាយជាបន្តបន្ទាប់តាមរយៈវិទ្យុ ដែលជួយការពារកុំឲ្យបាត់បង់ ឬធ្លាក់ចុះប្រជាប្រិយភាពទៅតាមពេលវេលា។ វាក៏បានធ្វើឲ្យ ក្មេងជំនាន់ក្រោយ បានស្គាល់ និងយល់ដឹងពីតម្លៃតន្ត្រីដូនតាផងដែរ។ វិទ្យុប្រៀបបានទៅនឹងបណ្ណាល័យដ៏ធំមួយ ដែលរក្សាទុកនូវបទចម្រៀងពីជំនាន់មួយទៅជំនាន់មួយ ដោយមិនរើសអើងអាយុកាល ឬទម្រង់តន្ត្រីឡើយ។ សរុបមក ទោះបីជាបច្ចុប្បន្នមានការរីកចម្រើននៃបច្ចេកវិទ្យាទំនើបយ៉ាងណាក៏ដោយ ក៏តួនាទីរបស់វិទ្យុក្នុងការផ្សព្វផ្សាយ និងថែរក្សាតន្ត្រីជាតិនៅតែមានសារៈសំខាន់មិនអាចកាត់ថ្លៃបាន ជាពិសេសសម្រាប់តំបន់ដាច់ស្រយាលដែលការប្រើប្រាស់អុីនធឺណេតនៅមានកម្រិត។